សហគមន៍ខ្មែរឥស្លាម ឬសហគមន៍ចាម គឺជាក្រុមជនជាតិភាគតិចដ៏ធំមួយដែលមានប្រវត្តិសាស្ត្ររស់នៅជាមួយប្រជាជនខ្មែរយ៉ាងចុះសម្រុងគ្នាតាំងពីបុរាណកាលមក។ ការចូលទៅកាន់ភូមិដ្ឋានរបស់បងប្អូនខ្មែរឥស្លាម នឹងធ្វើឱ្យអ្នកចាប់អារម្មណ៍ភ្លាមៗទៅលើស្ថាបត្យកម្មវិហារឥស្លាម ដែលមានដំបូលរាងមូល និងប៉មខ្ពស់ៗលេចធ្លោនៅកណ្តាលភូមិ។ សហគមន៍ទាំងនេះភាគច្រើនរស់នៅតាមបណ្តោយដងទន្លេសាប និងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង និងពោធិ៍សាត់ ដែលជាតំបន់អំណោយផលដល់ការនេសាទ។ វប្បធម៌ចាមគឺជាការលាយបញ្ចូលគ្នាយ៉ាងពិសេសរវាងមរតកនៃអាណាចក្រចម្ប៉ាបុរាណ ជាមួយនឹងជំនឿសាសនាឥស្លាមដ៏ខ្ជាប់ខ្ជួន។ ភាសាចាមនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសហគមន៍ បន្ថែមលើភាសាខ្មែរ ដែលជាការរក្សាអត្តសញ្ញាណជាតិសាសន៍ឱ្យនៅគង់វង្ស។ ការរស់នៅរបស់បងប្អូនខ្មែរឥស្លាម បង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំតាមរយៈការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការសង្គម និងការប្រតិបត្តិសាសនា។ កុមារៗនៅក្នុងសហគមន៍តែងតែទៅរៀននៅសាលាសាសនា ឬ ហៅថា Madrasa បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាចំណេះដឹងទូទៅ ដើម្បីរៀនពីច្បាប់សាសនា និងភាសាអារ៉ាប់។ សម្លៀកបំពាក់បែបប្រពៃណីរបស់ស្ត្រីចាម ដែលមានការប្រើប្រាស់ក្រណាត់គ្របក្បាល ហៅថា Hijab បង្ហាញពីភាពថ្លៃថ្នូរ និងការគោរពតាមវិន័យសាសនា។ បុរសខ្មែរឥស្លាមច្រើនតែពាក់មួក "កាប៉ី" ឬ "គូហ្វ៊ីយ៉ា" និងស្លៀកសារុងនៅពេលទៅថ្វាយបង្គំនៅវិហារ ឬក្នុងពិធីបុណ្យផ្សេងៗ។ ការទៅទស្សនាសហគមន៍ទាំងនេះ នឹងជួយឱ្យអ្នកយល់កាន់តែច្បាស់ពីសេរីភាពជំនឿសាសនា និងការរស់នៅដោយសន្តិសហវិជ្ជមានក្នុងប្រទេសកម្ពុជា។ វិហារឥស្លាមគឺជាមជ្ឈមណ្ឌលនៃជីវិតក្នុងភូមិ ដែលមិនត្រឹមតែជាកន្លែងថ្វាយបង្គំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងពិភាក្សាការងារសហគមន៍ផងដែរ។ នៅខាងក្នុងវិហារមានសភាពស្ងប់ស្ងាត់ និងមានកម្រាលព្រំយ៉ាងស្អាត ដោយគ្មានរូបបដិមាអ្វីឡើយ ក្រៅតែពីផ្ទាំងអក្សរអារ៉ាប់ដែលរៀបរាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ រៀងរាល់ថ្ងៃ អ្នកនឹងឮសម្លេងអាហ្សាន បន្លឺចេញពីឧគ្ឃោសនសព្ទនៃវិហារ ដើម្បីដាស់តឿនសាសនិកឱ្យមកថ្វាយបង្គំតាមកាលកំណត់។ ការថ្វាយបង្គំប្រាំដងក្នុងមួយថ្ងៃ គឺជាកាតព្វកិច្ចដ៏សំខាន់ដែលជួយឱ្យសមាជិកក្នុងសហគមន៍មានវិន័យ និងការរំលឹកដល់សេចក្តីល្អ។ នៅថ្ងៃសុក្រ គឺជាថ្ងៃពិសេសបំផុតដែលបុរសៗនៅក្នុងភូមិប្រមូលផ្តុំគ្នានៅវិហារដើម្បីស្តាប់ការសូត្រធម៌ និងការសម្តែងធម៌ទេសនាពីសំណាក់លោក អ៊ីម៉ាំ។ មុនពេលចូលក្នុងវិហារ មនុស្សគ្រប់រូបត្រូវធ្វើការសម្អាតកាយ ឱ្យបានត្រឹមត្រូវតាមលំដាប់លំដោយ ដើម្បីបង្ហាញពីភាពស្អាតស្អំទាំងកាយ និងចិត្ត។ វិហារឥស្លាមខ្លះមានការរចនាយ៉ាងប្រណីតជាមួយនឹងក្បាច់ចម្លាក់ផ្កាភ្ញី ដែលជាការបង្ហាញពីសិល្បៈឥស្លាមដ៏អស្ចារ្យ។ ស្ថាបត្យកម្មនៃវិហារឥស្លាមនៅកម្ពុជា មានការប្រែប្រួលទៅតាមសម័យកាល ចាប់ពីវិហារឈើបុរាណ រហូតដល់វិហារបេតុងដ៏ស្កឹមស្កៃ។ ការរក្សាភាពស្ងប់ស្ងាត់ និងការស្លៀកពាក់សមរម្យនៅពេលចូលទស្សនាវិហារ គឺជាការបង្ហាញការគោរពដ៏ខ្ពង់ខ្ពស់ចំពោះម្ចាស់ផ្ទះ។ ក្នុងសហគមន៍ចាមខ្លះ ក៏មានការរក្សាទុកនូវវិហារបុរាណដែលមានអាយុកាលរាប់រយឆ្នាំ ដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏កម្រ។ ស្ត្រីខ្មែរឥស្លាមមានជំនាញយ៉ាងប៉ិនប្រសប់ក្នុងការត្បាញសារុង និងកន្សែង ដែលមានក្បាច់ក្បូរ និងពណ៌សំបូរបែបខុសពីសហគមន៍ដទៃ។ ការត្បាញសារុងចាមតម្រូវឱ្យមានការប្រើប្រាស់បច្ចេកទេសចងគាតយ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើតជាក្បាច់ធរណីមាត្រដ៏ទាក់ទាញ។ នៅតាមផ្ទះខ្លះក្នុងខេត្តកំពង់ចាម អ្នកអាចឃើញកីត្បាញនៅក្រោមផ្ទះ ដែលជាសកម្មភាពសេដ្ឋកិច្ចបន្ថែមបន្ទាប់ពីការងារផ្ទះ។ ផលិតផលត្បាញរបស់សហគមន៍ចាម ត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ និងមានពណ៌មិនងាយហើរឡើយ។ ក្រៅពីការត្បាញ បុរសៗនៅក្នុងសហគមន៍ខ្លះមានជំនាញក្នុងការធ្វើទូក និងការកែច្នៃឧបករណ៍នេសាទតាមបែបបុរាណ។ ការរៀនត្បាញពីស្ត្រីក្នុងភូមិ គឺជាបទពិសោធន៍ដ៏រីករាយដែលអនុញ្ញាតឱ្យអ្នកស្វែងយល់ពីភាពអត់ធ្មត់ និងសិល្បៈនៃការប្រើប្រាស់ពណ៌។ សម្លៀកបំពាក់ដែលត្បាញដោយដៃទាំងនេះ ត្រូវបានគេប្រើប្រាស់ជាចម្បងក្នុងពិធីមង្គលការ និងពិធីបុណ្យសាសនាធំៗ។ សហគមន៍ខ្លះក៏ល្បីល្បាញខាងសិប្បកម្មកែច្នៃមាស និងប្រាក់ ដែលជាជំនាញតៗគ្នាចាប់តាំងពីជំនាន់ដូនតាមក។ ការជួយគាំទ្រទិញផលិតផលសិប្បកម្មទាំងនេះ គឺជាការរួមចំណែកជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ស្ត្រីក្នុងសហគមន៍។ សិល្បៈនៃការត្បាញមិនត្រឹមតែជាមុខរបរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្ទេរមរតកវប្បធម៌ពីម្តាយទៅកូនស្រីផងដែរ។ ម្ហូបខ្មែរឥស្លាមមានរសជាតិប្លែក និងឈ្ងុយឆ្ងាញ់ ដោយមានការប្រើប្រាស់គ្រឿងទេសច្រើនប្រភេទដូចជា ការី និងខ្ទិះដូង។ សម្លការីចាម គឺជាម្ហូបដ៏ល្បីល្បាញបំផុតដែលគេតែងតែធ្វើនៅក្នុងពិធីជប់លៀង ជាមួយនឹងរសជាតិឈ្ងុយនៃគ្រឿងបុក និងសាច់គោដ៏ផុយ។ រាល់អាហារនៅក្នុងសហគមន៍ត្រូវតែជាអាហារ "ហាឡាល" ដែលមានន័យថាត្រូវបានរៀបចំឡើងតាមច្បាប់សាសនាឥស្លាមយ៉ាងត្រឹមត្រូវ។ សាច់គោ និងសាច់ពពែ គឺជាប្រភពប្រូតេអ៊ីនចម្បងនៅក្នុងរបបអាហាររបស់បងប្អូនខ្មែរឥស្លាម ជំនួសឱ្យសាច់ជ្រូក។ នំកំប៉ោង និងនំកង គឺជាបង្អែមដ៏ពេញនិយមដែលស្ត្រីចាមធ្វើសម្រាប់លក់នៅពេលព្រឹក និងប្រើប្រាស់ក្នុងពិធីបុណ្យ។ ការបរិភោគអាហារជុំគ្នាជាលក្ខណៈគ្រួសារ ឬជាក្រុមធំៗនៅលើកម្រាលព្រំ គឺជាទម្លាប់ដ៏កក់ក្តៅដែលបង្កើនភាពស្និទ្ធស្នាល។ ក្នុងអំឡុងខែរ៉ាម៉ាឌន ឬ ខែតមអាហារ បងប្អូនឥស្លាមរៀបចំអាហារយ៉ាងពិសេសសម្រាប់ទទួលទានជុំគ្នានៅពេលព្រះអាទិត្យលិច។ ការសាកល្បងទទួលទានអាហារតាមផ្ទះអ្នកភូមិ នឹងផ្តល់ឱ្យអ្នកនូវរសជាតិដើមពិតៗ ដែលពិបាកនឹងរកបាននៅក្នុងភោជនីយដ្ឋានធំៗ។ បច្ចេកទេសនៃការប្រើប្រាស់គ្រឿងទេសនៅក្នុងម្ហូបចាម មានភាពស្រដៀងគ្នាទៅនឹងម្ហូបនៅម៉ាឡេសុី និងឥណ្ឌូនេស៊ី។ ការផ្តល់អាហារ និងទឹកផឹកដល់ភ្ញៀវដែលមកលេងភូមិ គឺជាផ្នែកមួយនៃបដិសណ្ឋារកិច្ចដ៏ល្អឯករបស់សហគមន៍។ បុណ្យរ៉ាម៉ាឌន គឺជាខែដ៏ពិសិដ្ឋបំផុតដែលសាសនិកឥស្លាមគ្រប់រូបត្រូវតមអាហារ និងភេសជ្ជៈចាប់ពីពេលព្រលឹមរហូតដល់ពេលល្ងាច។ ការតមអាហារនេះមិនត្រឹមតែជាកាតព្វកិច្ចសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរៀនពីការយល់ចិត្តអ្នកក្រីក្រ និងការគ្រប់គ្រងចិត្តខ្លួនឯង។ បន្ទាប់ពីបញ្ចប់ខែរ៉ាម៉ាឌន ពិធីបុណ្យ "អ៊ីដ អាល់ ហ្វ្រីត" ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមជាមួយនឹងសម្លៀកបំពាក់ថ្មីៗ និងការសួរសុខទុក្ខគ្នា។ ពិធីបុណ្យ "អ៊ីដុលអាដហា" (Eid al-Adha) គឺជាពិធីបុណ្យបូជាសត្វ ដើម្បីចែករំលែកសាច់ដល់អ្នកក្រីក្រ និងសមាជិកក្នុងភូមិ។ ក្នុងពិធីមង្គលការរបស់ជនជាតិចាម កូនក្រមុំ និងកូនកំលោះស្លៀកសម្លៀកបំពាក់បែបប្រពៃណីយ៉ាងស្អាត ដែលមានការរចនាបែបអម្បូរម៉ាឡេ។ ការគោរពចាស់ទុំ និងការស្តាប់បង្គាប់ឪពុកម្តាយ គឺជាតម្លៃសីលធម៌ដ៏ចម្បងដែលត្រូវបានអប់រំតាំងពីក្មេងនៅក្នុងគ្រួសារខ្មែរឥស្លាម។ ពិធី "កាត់ចុង" សម្រាប់កុមារា គឺជាការប្រារព្ធពិធីបែបប្រពៃណី និងសាសនាដ៏សំខាន់មួយមុនពេលពួកគេពេញវ័យ។ ក្នុងពិធីបុណ្យនីមួយៗ ការអានគម្ពីគូរ៉ាន (Quran) គឺជាសកម្មភាពស្នូលដែលមិនអាចខ្វះបាន ដើម្បីសុំសេចក្តីសុខ និងពរជ័យ។ ការចូលរួមសង្កេតមើលពិធីបុណ្យទាំងនេះ នឹងផ្តល់ឱ្យអ្នកនូវរូបភាពនៃក្តីស្រឡាញ់ និងសាមគ្គីភាពដ៏អស្ចារ្យនៅក្នុងសហគមន៍។ បងប្អូនខ្មែរឥស្លាមតែងតែបរិច្ចាគទាន ដល់ជនងាយរងគ្រោះ ដែលជួយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ។ សហគមន៍ចាមដែលរស់នៅតាមមាត់ទន្លេ មានជំនាញយ៉ាងខ្ពស់ក្នុងការនេសាទ និងការស្វែងយល់ពីចរន្តទឹកតាមរដូវកាល។ ផ្ទះរបស់បងប្អូនឥស្លាមភាគច្រើនជាផ្ទះខ្ពស់ផុតពីដី ឬផ្ទះបណ្តែតទឹក ដើម្បីសម្របទៅតាមការឡើងចុះនៃទឹកទន្លេ។ ការប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៅតាមដងទន្លេនាពេលព្រឹកព្រលឹម។ ក្រៅពីការនេសាទ សហគមន៍មួយចំនួនក៏បានងាកមកធ្វើកសិកម្មតាមវាលទំនាប និងការចិញ្ចឹមសត្វដើម្បីបង្កើនចំណូលគ្រួសារ។ ជីវភាពរស់នៅផ្សារភ្ជាប់នឹងទឹក បានធ្វើឱ្យកុមារៗក្នុងសហគមន៍ចេះហែលទឹក និងចេះប្រើប្រាស់ទូកតាំងពីអាយុតិចតួច។ ផ្សារតាមភូមិខ្មែរឥស្លាមជាកន្លែងដែលអ្នកអាចរកទិញត្រីស្រស់ៗ និងផលិតផលកសិកម្មក្នុងស្រុកដែលគ្មានជាតិគីមី។ ការអង្គុយលេងនៅតាមមាត់ទឹកនាពេលល្ងាច ជាពេលវេលាដែលអ្នកភូមិមកជួបជុំគ្នាសម្រាកលំហែបន្ទាប់ពីការងារដ៏ហត់នឿយ។ ការយល់ដឹងពីបរិស្ថាន និងការរក្សាប្រភពទឹកឱ្យស្អាត គឺជាកត្តាសំខាន់សម្រាប់និរន្តរភាពនៃសហគមន៍មាត់ទឹកទាំងនេះ។ សហគមន៍ខ្មែរឥស្លាមនៅខេត្តកំពង់ឆ្នាំង មានភាពល្បីល្បាញខាងសិប្បកម្មដូនតាដែលទាក់ទងនឹងការធ្វើទូកង។ ភាពស្ងប់ស្ងាត់នៃជីវិតមាត់ទឹក ផ្តល់ឱ្យអ្នកនូវអារម្មណ៍ធូរស្រាល និងការកោតសរសើរចំពោះភាពសាមញ្ញនៃរស់នៅរបស់សហគមន៍ឥស្លាម។ ការទទួលស្វាគមន៍ភ្ញៀវដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់ គឺជាចរិតលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់បងប្អូនខ្មែរឥស្លាម។ ការសន្ទនាជាមួយ អ៊ីម៉ាំ ឬអ្នកចេះដឹងក្នុងភូមិ នឹងផ្តល់ឱ្យអ្នកនូវចំណេះដឹងថ្មីៗអំពីទស្សនវិជ្ជានៃជីវិត និងជំនឿសាសនា។ អ្នកអាចសាកសួរពីប្រវត្តិគ្រួសារ និងការធ្វើចំណាកស្រុករបស់ដូនតារបស់ពួកគេ ដែលជារឿងរ៉ាវដ៏ជក់ចិត្តបំផុត។ ការរៀនពាក្យស្វាគមន៍ជាភាសាចាម ដូចជា "Assalamu Alaikum" នឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នក និងអ្នកភូមិកាន់តែជិតស្និទ្ធ។ ការចូលរួមក្នុងសកម្មភាពសហគមន៍ ដូចជាការសម្អាតភូមិ ឬការជួយចម្អិនអាហារក្នុងពិធីបុណ្យ នឹងបង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា បង្ហាញពីគំរូនៃភាពធន់ និងការរក្សាអត្តសញ្ញាណ ទោះបីជាឆ្លងកាត់ការលំបាកជាច្រើនសម័យកាល។ ការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអ្នកដែលមានជំនឿសាសនាខុសគ្នា គឺជាគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោយពីការទៅទស្សនា អ្នកនឹងនាំយកមកវិញនូវការគោរព និងការឱ្យតម្លៃកាន់តែខ្លាំងចំពោះភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។ ភូមិខ្មែរឥស្លាមនីមួយៗមានរឿងរ៉ាវរៀងៗខ្លួន ដែលរង់ចាំឱ្យអ្នកមកស្វែងយល់ និងរៀនសូត្រដោយចិត្តបើកទូលាយ។ សូមរក្សានូវស្មារតីចង់ដឹងចង់ឃើញ និងការគោរពជានិច្ច នៅពេលអ្នកឈានជើងចូលទៅក្នុងពិភពដ៏ស្រស់ត្រកាលនៃសហគមន៍ខ្មែរឥស្លាម។